ការកកស្ទះចរាចរណ៍គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់ការដឹកជញ្ជូនក្នុងទីក្រុង។ អ្នកបើកបរជួបការលំបាកក្នុងការរកកន្លែងចតយានជំនិះនៅតំបន់ដែលមានមនុស្សកកកុញ។ ភ្លៀងធ្លាក់ធ្វើឱ្យការដឹកជញ្ជូនមានភាពយឺតយ៉ាវជាងធម្មតា។ ភោជនីយដ្ឋានខ្លះប្រើប្រាស់ពេលវេលាយូរពេកក្នុងការរៀបចំម្ហូប។ ការផ្ដល់ទីតាំងមិនត្រឹមត្រូវពីសំណាក់អតិថិជន អាចបណ្ដាលឱ្យមានការយឺតយ៉ាវ។ ការទទួលបានការវាយតម្លៃទាបពីអតិថិជន អាចប៉ះពាល់ដល់ការទទួលបានការបញ្ជាទិញបន្ទាប់។ អ្នកបើកបរមិនសូវទទួលបានកម្រៃសេវាដែលសមស្របទៅនឹងតម្លៃប្រេងឥន្ធនៈពិតប្រាកដឡើយ។ ការចតយានជំនិះមិនបានត្រឹមត្រូវ អាចបង្កឱ្យមានវិវាទជាមួយអ្នករស់នៅក្បែរនោះ។ បញ្ហាអស់ថ្មទូរសព្ទគឺជាឧបសគ្គទូទៅសម្រាប់អ្នកបើកបរ។ ការខូចខាតយានជំនិះជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលប្រចាំថ្ងៃ។ ការទំនាក់ទំនងមិនច្បាស់លាស់រវាងអ្នកបើកបរ និងអតិថិជន ជារឿយៗបង្កឱ្យមានភាពរកាំរកូស។ ការបញ្ជាទិញក្លែងក្លាយធ្វើឱ្យខាតបង់ពេលវេលា និងកម្លាំងរបស់អ្នកបើកបរ។ ការទូទាត់ប្រាក់យឺតយ៉ាវពីភោជនីយដ្ឋាន អាចធ្វើឱ្យអ្នកបើកបរខ្វះខាតសាច់ប្រាក់បង្វិល។ ភាពមិនច្បាស់លាស់នៃពេលវេលាផ្គត់ផ្គង់ម្ហូប ធ្វើឱ្យប៉ះពាល់ដល់ផែនការការងារ។ ការចុះឈ្មោះប្រើប្រាស់កម្មវិធីថ្មីៗ អាចជាការលំបាកសម្រាប់អ្នកបើកបរដែលខ្វះបទពិសោធន៍។ អតិថិជនខ្លះបំពេញលេខផ្លូវ ឬអាសយដ្ឋានមិនបានត្រឹមត្រូវ។ ការធ្លាក់ចុះនៃចំនួនបញ្ជាទិញ នៅពេលភ្លៀងធ្លាក់ គឺជាបញ្ហាប្រឈមមួយ។ ការមិនមានប្រាក់អាប់គ្រប់គ្រាន់នៅពេលអតិថិជនបង់សាច់ប្រាក់សុទ្ធ អាចបង្កឱ្យមានវិវាទ។ ការផ្ដល់ម្ហូបយឺតយ៉ាវពីភោជនីយដ្ឋាន នាំឱ្យអ្នកបើកបរទទួលការរិះគន់អវិជ្ជមាន។ ការស្វែងរកចំណុចដាក់ទំនិញ គឺជាការលំបាកមួយក្នុងសេវាដឹកជញ្ជូន។ ការដាច់សេវាអ៊ីនធឺណិតធ្វើឱ្យកម្មវិធីដឹកជញ្ជូនមិនអាចដំណើរការបាន។ ការមិនជូនដំណឹងអំពីការកែប្រែការបញ្ជាទិញ នាំឱ្យមានការយល់ច្រឡំគ្នា។ ការលំបាកក្នុងការកំណត់ពេលវេលាមកដល់ ប៉ះពាល់ដល់អារម្មណ៍អតិថិជន។ បញ្ហាក្នុងការចុះបញ្ជីវាយតម្លៃ ធ្វើឱ្យបញ្ជីមុខម្ហូបក្នុងកម្មវិធីមិនមានភាពត្រឹមត្រូវ។ ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ ប៉ះពាល់ដល់ចំណូលសរុបរបស់អ្នកបើកបរ។ ការដឹកជញ្ជូនម្ហូបអាហារដែលងាយខូចគុណភាព គឺជាបញ្ហាប្រឈមជាក់ស្ដែង។ ការឡើងថ្លៃសេវាដឹកជញ្ជូន អាចធ្វើឱ្យអតិថិជនសម្រេចចិត្តលុបការបញ្ជាទិញចោល។ អ្នកបើកបរតែងតែជួបការលំបាកក្នុងការស្វែងរកផ្លូវថ្មីៗដែលមិនធ្លាប់ស្គាល់។ ការពន្យារពេលធ្វើឱ្យអតិថិជនខកចិត្ត និងផ្ដល់ការវាយតម្លៃទាប។ របាំងភាសាអាចបណ្ដាលឱ្យមានការយល់ច្រឡំក្នុងការទំនាក់ទំនង។ ការរំលោភច្បាប់ចរាចរណ៍អាចនាំឱ្យខាតបង់ថវិកាលើការបង់ប្រាក់ពិន័យ។ ការរំខានសេវាទូរសព្ទនៅពេលកែប្រែកម្មវិធីថ្មីៗ ប៉ះពាល់ដល់គុណភាពសេវាកម្ម។ ការស្វែងរកអតិថិជននៅតំបន់ដែលពិបាកចូល ធ្វើឱ្យខាតបង់ពេលវេលាច្រើន។ កំហុសបច្ចេកទេសរបស់កម្មវិធី បណ្ដាលឱ្យការទទួលបញ្ជាទិញមានភាពយឺតយ៉ាវ។ បញ្ហាប្រព័ន្ធកំណត់ទីតាំងធ្វើឱ្យអ្នកដឹកជញ្ជូនជួបការលំបាក និង ជាឧបសគ្គដល់ការស្វែងរកទីលំនៅរបស់អតិថិជនឱ្យបានទាន់ពេលវេលា។ ការខ្វះចំណតសមរម្យនៅពីមុខអគារធំៗ បង្កជាបញ្ហាប្រឈមខ្លាំង។ ការបាត់បញ្ជាទិញអាចកើតឡើងនៅពេលភោជនីយដ្ឋានមានអតិថិជនច្រើនពេក។ អ្នកបើកបរមិនសូវទទួលបានប្រាក់ឧបត្ថម្ភបន្ថែមឡើយ បើទោះបីជាផ្ដល់សេវាកម្មល្អក៏ដោយ។ ការគ្រប់គ្រងពេលវេលានៅម៉ោងមមាញឹក បង្កឱ្យមានភាពតានតឹងខ្លាំង។ អ្នកបើកបរត្រូវប្រឈមមុខនឹងហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជានិច្ចនៅលើដងផ្លូវ។ ការប្រើប្រាស់យានជំនិះចាស់ៗ ជារឿយៗបង្កឱ្យមានបញ្ហាបច្ចេកទេសកណ្ដាលផ្លូវ។ ការស្វែងរកផ្នែកគាំទ្រដើម្បីដោះស្រាយបញ្ហាកម្មវិធី ជួនកាលមានភាពលំបាកខ្លាំង។ ការបង្ហាញពេលវេលាមកដល់មិនត្រឹមត្រូវ បង្កការរំខានដល់អតិថិជន។ ការផ្លាស់ប្តូរទីតាំងដាក់ទំនិញពីសំណាក់អតិថិជន បង្កជាបញ្ហាស្មុគស្មាញ។ ការដឹកជញ្ជូនអាហារក្នុងបរិមាណច្រើន ពិបាកក្នុងការខ្ចប់ និងកាន់យកទៅ។ មុខម្ហូបខ្លះទាមទារការដឹកជញ្ជូនដោយប្រុងប្រយ័ត្នខ្ពស់បំផុត។ ការគាំងនៃកម្មវិធី បណ្ដាលឱ្យមានការពន្យារពេលក្នុងការទទួលការងារ។ ស្ថានភាពផ្លូវមិនល្អជះឥទ្ធិពលដល់ល្បឿននៃការដឹកជញ្ជូន។ ការស្វែងរកផ្ទះមានភាពលំបាកខ្លាំងនៅតំបន់ដែលគ្មានស្លាកលេខផ្លូវច្បាស់លាស់។ អ្នកបើកបរត្រូវប្រើប្រាស់ភាសាអង់គ្លេសជាចាំបាច់ នៅពេលជួបអតិថិជនបរទេស។ ការបាត់បង់មុខងារជជែក ធ្វើឱ្យការទំនាក់ទំនងមានភាពរអាក់រអួល។ ភាពមមាញឹកខ្លាំងរបស់ភោជនីយដ្ឋាន អាចបណ្ដាលឱ្យមានការរៀបចំម្ហូបខុស។ អ្នកបើកបរជារឿយៗមិនទទួលបានដំណឹងអំពីការលុបការបញ្ជាទិញបានទាន់ពេលវេលាឡើយ។ ការដឹកជញ្ជូននៅពេលព្រលប់ធ្វើឱ្យមានការលំបាកក្នុងការមើលផ្លូវ និងស្លាកលេខផ្ទះ។ អតិថិជនខ្លះមានការលំបាកក្នុងការព្រមព្រៀងលើតម្លៃសេវាបន្ថែម។ ការវាយតម្លៃដោយគ្មានហេតុផលត្រឹមត្រូវ ធ្វើឱ្យអត្រាផ្កាយរបស់អ្នកបើកបរធ្លាក់ចុះ។ អ្នកបើកបរស្ទើរតែគ្មានពេលសម្រាក នៅពេលដែលមានការបញ្ជាទិញច្រើន។ កំហុសបច្ចេកទេសក្នុងកម្មវិធី អាចកើតមានឡើង ប្រសិនបើការកំណត់មិនបានត្រឹមត្រូវ។ ការខ្វះកិច្ចសហការពីអតិថិជន បង្ហាញពីភាពលំបាកក្នុងការផ្ដល់សេវាកម្ម។ ការទទួលបានប្រាក់ដែលវេរមកវិញយឺតយ៉ាវ ជាបញ្ហាសំខាន់សម្រាប់អ្នកបើកបរ។ ការសហការជាមួយភោជនីយដ្ឋានដែលខ្វះវិជ្ជាជីវៈ អាចបង្កឱ្យមានការពន្យារពេល។ ការកើនឡើងនៃចំណាយលើប្រេងឥន្ធនៈ ធ្វើឱ្យប្រាក់ចំណេញរបស់អ្នកបើកបរធ្លាក់ចុះ។ ការខ្វះខាតអ្នកបើកបរអាចបណ្ដាលឱ្យមានការកកស្ទះការបញ្ជាទិញ។ ការបង្ហាញរូបភាពម្ហូបមិនស្របនឹងការពិត ផ្ដល់បទពិសោធន៍អវិជ្ជមានដល់អតិថិជន។ អតិថិជនខ្លះមិនព្រមឆ្លើយតបទូរសព្ទ នៅពេលអ្នកបើកបរទៅដល់ទីតាំង។ ការដឹកជញ្ជូនទៅកាន់តំបន់ឆ្ងាយៗ ជារឿយៗមានតម្លៃសេវាខ្ពស់។ ការចម្អិនម្ហូបយឺតយ៉ាវតម្រូវឱ្យអ្នកបើកបរត្រូវរង់ចាំយូរហួសកំណត់។ អ្នកបើកបរត្រូវគោរពច្បាប់កាន់តែតឹងរ៉ឹង នៅក្នុងទីក្រុងធំៗ។ ចំនួនការបញ្ជាទិញដែលមិនទៀងទាត់ បង្កឱ្យមានភាពតានតឹងក្នុងការគ្រប់គ្រងការងារ។